នៅក្នុងពិភពលោកនេះ គ្រប់បណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសមហាអំណាចផង សុទ្ធតែមានមនុស្សដែលប្រព្រឹត្តអំពើពុករលួយ និងការស៊ីសំណូក។ អំពើទាំងនោះបានបង្កឲ្យមានបញ្ហាដ៏ធំ ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជាផងដែរ។ បើទោះបីជាមានច្បាប់ប្រឆាំងអំពើពុករលួយដែលផ្ដន្ទាទោសដល់អ្នកប្រព្រឹត្តយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មនុស្សជាច្រើននៅតែដឹងយ៉ាងច្បាស់ថា ការផ្ដល់ប្រាក់ ឬផលប្រយោជន៍ណាមួយជាថ្នូរនឹងការសម្រួលការងារឲ្យបានលឿន និងងាយស្រួល គឺជាទង្វើខុសច្បាប់ និងមិនអាចទទួលយកបានឡើយ។ លើសពីនេះ ពួកគេក៏យល់ច្បាស់ថា ការស៊ីសំណូកគឺជាទង្វើមិនត្រឹមត្រូវ។ ក៏ប៉ុន្តែ ទោះបីជាពួកគេបានយល់ដឹងយ៉ាងនេះក្ដី ក៏អំពើទាំងនេះនៅតែបន្តកើតមានឡើងជាញឹកញាប់នៅក្នុងសង្គមយើង។ ជាការពិតណាស់នៅក្នុងសង្គមយើងសព្វថ្ងៃនេះមានរឿងអយុត្ដិធម៌ជាច្រើនបានកើតឡើងទៅលើប្រជាពលរដ្ឋ។ ដែលរឿងអយុត្ដិធម៌ទាំងនោះកើតចេញពីបុគ្គលដែលប្រព្រឹត្ដិអំពើរពុករលួយ។ អំពើទាំងនោះរួមមាន ការសូកប៉ាន់ដើម្បីទទួលបានតំណែងការងារ ឬការស៊ីសំណូកដើម្បីសម្រួលដំណើរការការងារឲ្យបានឆាប់រហ័សជាដើម។ ឧទាហរណ៍ នៅក្នុងសេវាសាធារណៈដូចជា សាលារៀន មន្ទីរពេទ្យ ឬការិយាល័យរដ្ឋ ការចំណាយប្រាក់ដើម្បីទទួលបានសេវាដែលគួរតែឥតគិតថ្លៃ គឺជាអំពើពុករលួយ។ នេះបណ្ដាលឲ្យអ្នកមានប្រាក់ទទួលបានអាទិភាពលើអ្នកក្រីក្រ។ ហើយវាជាបញ្ហាដែលរដ្ឋាភិបាល និងក្រសួងដែលពាក់ព័ន្ធខិតខំធ្វើការយ៉ាងខ្លាំង រួមទាំងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនទូទាំងប្រទេសឲ្យយល់ដឹងពីផលប៉ះពាល់នៃអំពើរពុករលូយ។ អំពើពុករលួយកើតចេញពីការចូលរួមរបស់ពួកយើងទាំងអស់គ្នា។ ដើម្បីលុបបំបាត់អំពើនេះ យើងទាំងអស់គ្នាត្រូវចូលរួមជាមួយរដ្ឋាភិបាល ដោយប្ដេជ្ញាចិត្តមិនស៊ីសំណូក មិនផ្ដល់សំណូក និងមិនទទួលសំណូកឡើយ។ យើងមិនគួរផ្ដល់ប្រាក់ ឬអំណោយដើម្បីសម្រួលការងារឲ្យងាយស្រួល និងឆាប់រហ័សឡើយ ព្រោះវាជាទង្វើមិនត្រឹមត្រូវដែលនាំឲ្យប្រព័ន្ធសេវាសាធារណៈខូចខាត។ ត្រូវចងចាំថា សំណូកគឺជាការផ្ដល់អ្វីមួយរវាងអ្នកផ្ដល់ និងអ្នកទទួល ដើម្បីទទួលបានផលប្រយោជន៍ដែលមិនស្របច្បាប់។ សំណូកមិនមែនជាគុណធម៌ឡើយ ហើយក៏គ្មានកិត្តិយសសម្រាប់អ្នកប្រព្រឹត្តអំពើបែបនេះដែរ។ អំពើពុករលួយបង្ហាញពីភាពគ្មានតម្លាភាព និងបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះរដ្ឋាភិបាល។ ប្រសិនបើអំពើពុករលួយនៅតែបន្តរីករាលដាល សង្គមជាតិទាំងមូលនឹងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ អ្នកមានប្រាក់នឹងមានអត្ថប្រយោជន៍ ខណៈអ្នកក្រីក្រត្រូវបាត់បង់ឱកាស។ ដូចច្នេះហើយយើងម្នាក់ៗត្រូវតែប្រឆាំងដាច់ខាតចំពោះការប្រព្រឹត្ដិអំពើរទាំងនេះ។ រាជរដ្ឋាភិបាលគួតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជនណាដែលប្រព្រឹត្ដិ ដើម្បីកុំឲ្យរឿងនេះក្លាយជាបញ្ហាដែលយាយីដល់ប្រជាពលរដ្ឋ នឹងរារាំងដល់ការអភិវឌ្ឍន៍សង្គមជាតិ។